ជីវិតរបស់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជាមានភាពរស់រវើកនិងផ្លាស់ប្តូរទៅតាមសម័យកាលបច្ចេកវិទ្យាដ៏ទំនើប។ ពន្លឺព្រះអាទិត្យនាពេលល្ងាចគឺជាសញ្ញាប្រាប់ថាពេលវេលានៃការសិក្សានៅក្នុងសាលារដ្ឋត្រូវបានបញ្ចប់សម្រាប់ថ្ងៃនេះ។ សកម្មភាពដែលកុមារនិងក្មេងជំទង់ធ្វើបន្ទាប់ពីចេញពីសាលារៀនមានភាពសម្បូរបែបនិងខុសប្លែកពីគ្នាទៅតាមតំបន់។ ទម្លាប់ប្រចាំថ្ងៃទាំងនេះមិនត្រឹមតែផ្ដល់នូវការកម្សាន្តប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយពង្រឹងសមត្ថភាពនិងចំណងមិត្តភាព។ ថ្ងៃនេះយើងនឹងពិនិត្យមើលឱ្យកាន់តែច្បាស់អំពីអ្វីដែលយុវជនខ្មែរតែងតែធ្វើនៅពេលដែលពួកគេចាកចេញពីរបងសាលា។ សិស្សានុសិស្សភាគច្រើនដែលរស់នៅតាមទីក្រុងតែងតែបន្តការសិក្សាបន្ថែមដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងធំៗ។ មុខវិជ្ជាវិទ្យាសាស្ត្រពិតដូចជាគណិតវិទ្យានិងរូបវិទ្យាគឺជាជម្រើសចម្បងដែលពួកគេត្រូវរៀនគួររាល់ល្ងាច។ ការរៀនបន្ថែមជួយឱ្យសិស្សយល់កាន់តែច្បាស់នូវមេរៀនដែលគ្រូបានបង្រៀនមិនអស់នៅក្នុងម៉ោងសិក្សារបស់រដ្ឋ។ សាលាភាសាបរទេសដូចជាភាសាអង់គ្លេសនិងភាសាចិនមានសភាពមមាញឹកខ្លាំងនៅចន្លោះម៉ោងប្រាំទៅម៉ោងប្រាំពីរយប់។ យុវជនសម័យថ្មីយល់ឃើញថាភាសាបរទេសគឺជាសោរគ្រាប់សម្រាប់បើកទ្វារទៅកាន់ឱកាសការងារល្អៗនៅថ្ងៃអនាគត។ បច្ចេកវិទ្យាកុំព្យូទ័រនិងការរៀនសរសេរកូដក៏កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្មេងជំទង់នាពេលនេះ។ មាតាបិតាតែងតែផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងតាមរយៈការបង់ថ្លៃសាលាដើម្បីឱ្យកូនៗទទួលបានចំណេះដឹងខ្ពង់ខ្ពស់។ ការចំណាយពេលសិក្សាច្រើនម៉ោងក្នុងមួយថ្ងៃបង្ហាញពីភាពខិតខំប្រឹងប្រែងនិងការតស៊ូរបស់សិស្សានុសិស្សខ្មែរយើង។ ទោះបីជាមានភាពហត់នឿយខ្លះក៏ដោយក៏ស្នាមញញឹមនៅតែមានលើផ្ទៃមុខមិត្តភក្តិនៅពេលដែលពួកគេរៀនជុំគ្នា។ បណ្ណាល័យសហគមន៍គឺជាទីកន្លែងដ៏ស្ងប់ស្ងាត់សម្រាប់សិស្សដែលចង់ស្រាវជ្រាវមេរៀនបន្ថែមដោយខ្លួនឯងក្រោយសាលា។ គ្រូបង្រៀនតែងតែជួយសម្រួលនិងផ្ដល់ដំបូន្មានល្អៗដល់សិស្សដែលខ្សោយដើម្បីឱ្យពួកគេមានលទ្ធភាពដេញទាន់មិត្តរួមថ្នាក់។ វគ្គសិក្សាខ្លីៗអំពីជំនាញទន់ដូចជាការនិយាយជាសាធារណៈក៏ចាប់ផ្តើមមានប្រជាប្រិយភាពសម្រាប់ក្មេងជំទង់ផងដែរ។ ភាពឆ្លាតវៃនិងការចេះបត់បែនតាមកាលៈទេសៈជួយឱ្យសិស្សខ្មែរអាចគ្រប់គ្រងម៉ោងរៀននិងម៉ោងសម្រាកបានយ៉ាងល្អ។ រាល់ការខិតខំប្រឹងប្រែងក្នុងវ័យសិក្សានឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់កសាងជីវិតមួយដែលពោរពេញដោយភាពជោគជ័យ។ ការរៀនគួរមិនត្រឹមតែដើម្បីពិន្ទុប៉ុណ្ណោះទេប៉ុន្តែវាគឺជាការសន្សំចំណេះដឹងសម្រាប់យកទៅប្រើប្រាស់ក្នុងជីវិតជាក់ស្តែង។ សិស្សដែលរស់នៅតាមជនបទក៏ចាប់ផ្តើមងាកមកយកចិត្តទុកដាក់លើការរៀនសូត្របន្ថែមតាមរយៈការរៀនតាមអនឡាញ។ បច្ចេកវិទ្យាអ៊ីនធឺណិតជួយឱ្យការរៀនគួរអាចធ្វើទៅបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងដែលផ្តល់ភាពងាយស្រួលបំផុត។ យុវវ័យខ្មែរមានមហិច្ឆតាខ្ពស់ក្នុងការអភិវឌ្ឍន៍ខ្លួនឯងឱ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិទាំងមូល។ ចំណេះដឹងដែលទទួលបានពីការរៀនក្រៅម៉ោងនឹងជួយឱ្យពួកគេមានទំនុកចិត្តកាន់តែខ្លាំងនៅពេលប្រកួតប្រជែងថ្នាក់ជាតិ។ មិត្តភាពដែលកើតចេញពីការរៀនគួរជុំគ្នាគឺជាចំណងមិត្តភាពដ៏ស្អិតរមួតដែលពិបាកនឹងបំភ្លេចបានក្នុងវ័យសិក្សា។ យើងសង្កេតឃើញថាការអប់រំគឺជាអាទិភាពចម្បងដែលគ្រួសារនីមួយៗក្នុងប្រទេសកម្ពុជាតែងតែយកចិត្តទុកដាក់ជានិច្ច។ ចូររក្សានូវស្មារតីចង់ចេះចង់ដឹងនេះឱ្យនៅគង់វង្សដើម្បីនាំមកនូវសេចក្តីថ្លៃថ្នូរដល់ខ្លួនឯងនិងក្រុមគ្រួសាររៀងរហូត។ មុខខ្លោងទ្វារសាលារៀនគឺជាទីតាំងដ៏ពេញនិយមបំផុតសម្រាប់ការជួបជុំគ្នាញ៉ាំអាហារសម្រន់មុនពេលត្រឡប់ទៅផ្ទះ។ ក្លិនឈ្ងុយនៃប្រហិតបំពងនិងនំបុ័ងដាក់សាច់តែងតែទាក់ទាញចិត្តសិស្សានុសិស្សឱ្យចូលមកតម្រង់ជួររង់ចាំទិញ។ អាហារសម្រន់តាមចិញ្ចើមផ្លូវផ្តល់នូវរសជាតិឆ្ងាញ់និងតម្លៃសមរម្យដែលស័ក្តិសមបំផុតសម្រាប់កញ្ចប់ថវិកាសិស្ស។ បុកល្ហុងនិងលតឆាក្ដៅៗគឺជាមុខម្ហូបដែលក្មេងជំទង់ចូលចិត្តញ៉ាំជុំគ្នាខណៈពេលជជែកគ្នាលេងពីនេះពីនោះយ៉ាងសប្បាយ។ ភេសជ្ជៈដូចជាតែបៃតងនិងតែទឹកដោះគោគឺជាជម្រើសលេខមួយដើម្បីជួយបំបាត់ភាពស្រេកទឹកបន្ទាប់ពីម៉ោងរៀនដ៏យូរ។ ការជជែកគ្នាលេងអំពីសកម្មភាពក្នុងថ្នាក់រៀនខណៈពេលកំពុងញ៉ាំអាហារសម្រន់ជួយកាត់បន្ថយភាពតានតឹងបានយ៉ាងច្រើន។ អ្នកលក់ដូរនៅមុខសាលាភាគច្រើនមានភាពរួសរាយរាក់ទាក់និងស្គាល់ឈ្មោះសិស្សម្នាក់ៗយ៉ាងច្បាស់ដូចជាកូនចៅ។ ទឹកជ្រលក់ហឹរៗនិងបន្លែស្រស់ៗដែលញ៉ាំជាមួយប្រហិតបំពងគឺជាចំណូលចិត្តដែលមិនអាចខ្វះបានសម្រាប់ក្មេងៗខ្មែរ។ ភាពសាមញ្ញនៃការអង្គុយលើកៅអីជ័រតូចៗតាមចិញ្ចើមផ្លូវបង្កើតបានជាបរិយាកាសដ៏កក់ក្តៅនិងមានភាពជិតស្និទ្ធបំផុត។ សកម្មភាពនេះបានក្លាយជាវប្បធម៌រស់នៅមួយរបស់សិស្សានុសិស្សដែលបង្ហាញពីភាពរីករាយនៃវ័យកុមារភាពដ៏ស្រស់បំព្រង។ ជួនកាលពួកគេក៏បានចែករំលែកអាហារគ្នាទៅវិញទៅមកដែលបង្ហាញពីទឹកចិត្តសប្បុរសនិងការចេះជួយគ្នាក្នុងមិត្តភាព។ ពាក្យសម្តីកំប្លែងៗនិងសំណើចដែលឮចេញពីកន្លែងលក់អាហារសម្រន់ធ្វើឱ្យតំបន់ជុំវិញសាលាមានភាពរស់រវើកជានិច្ច។ ក្រោយពីញ៉ាំឆ្អែតហើយពួកគេតែងតែជួយសម្អាតតុនិងដាក់សម្រាមក្នុងធុងឱ្យមានរបៀបរៀបរយដើម្បីរក្សាអនាម័យ។ ការសម្រាកត្រឹមតែសាមសិបនាទីនៅមុខសាលាជួយផ្ដល់ថាមពលបន្ថែមមុនពេលពួកគេត្រូវទៅរៀនគួរឬជួយការងារផ្ទះ។ អាហារសម្រន់ទាំងនេះមិនត្រឹមតែឆ្ងាញ់ទេប៉ុន្តែវាបានបង្កប់នូវអនុស្សាវរីយ៍ល្អៗជាច្រើនសម្រាប់សិស្សគ្រប់រូប។ សិស្សដែលរៀននៅសាលាឯកជនក៏មិនខុសគ្នាដែរពួកគេចូលចិត្តសាកល្បងរសជាតិអាហារតាមផ្លូវដែលប្លែកៗនិងមានអនាម័យ។ បច្ចុប្បន្នមានការច្នៃប្រឌិតថ្មីៗលើមុខម្ហូបសម្រន់ដែលធ្វើឱ្យក្មេងៗកាន់តែមានជម្រើសច្រើនជាងមុនក្នុងការបរិភោគ។ ការញ៉ាំអាហារជុំគ្នាគឺជាស្ពានចម្លងដែលជួយឱ្យមិត្តភក្តិដែលទើបតែស្គាល់គ្នាអាចក្លាយជាមិត្តជិតស្និទ្ធនឹងគ្នាបាន។ យុវវ័យខ្មែរតែងតែមានភាពច្នៃប្រឌិតក្នុងការស្វែងរកកន្លែងញ៉ាំអីដែលថ្មីៗនិងមានតម្លៃថោកសមរម្យសម្រាប់ក្រុមរបស់គេ។ ទិដ្ឋភាពនៃការជួបជុំគ្នានៅពេលល្ងាចគឺជាផ្នែកមួយនៃសោភ័ណភាពទីក្រុងដែលបង្ហាញពីជីវភាពរស់នៅដ៏ចុះសម្រុង។ យើងគួរតែលើកទឹកចិត្តឱ្យអ្នកលក់ដូររក្សាអនាម័យជានិច្ចដើម្បីធានាបាននូវសុខភាពល្អសម្រាប់ក្មេងៗជំនាន់ក្រោយ។ ភាពរីករាយដ៏សាមញ្ញបែបនេះគឺជាអ្វីដែលមនុស្សគ្រប់រូបតែងតែនឹកឃើញនៅពេលដែលពួកគេធំដឹងក្តីនិងចាកចេញពីសាលា។ ការលេងកីឡានៅពេលល្ងាចគឺជាសកម្មភាពដ៏មានសារៈសំខាន់សម្រាប់សុខភាពរាងកាយនិងស្មារតីរបស់ក្មេងជំទង់។ តារាងបាល់ទាត់ស្មៅសិប្បនិម្មិតតែងតែមានភាពមមាញឹកខ្លាំងដោយមានការជួលលេងពីសំណាក់ក្រុមសិស្សានុសិស្ស។ ក្មេងប្រុសៗចូលចិត្តប្រមូលផ្ដុំគ្នាបង្កើតជាក្រុមបាល់ទាត់ដើម្បីប្រកួតប្រជែងគ្នាក្នុងន័យមិត្តភាពនិងសុខភាព។ កីឡាបាល់ទះក៏ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅតាមទីធ្លាវត្តអារាមឬនៅតាមសហគមន៍ដែលស្ថិតនៅតាមខេត្ត។ ការហាត់ប្រាណនៅតាមសួនច្បារសាធារណៈនាពេលល្ងាចជួយឱ្យក្មេងៗទទួលបានខ្យល់អាកាសបរិសុទ្ធនិងភាពស្រស់ស្រាយ។ ឧបករណ៍ហាត់ប្រាណនៅមាត់ទន្លេត្រូវបានក្មេងជំទង់ប្រើប្រាស់យ៉ាងសកម្មដើម្បីពង្រឹងកម្លាំងសាច់ដុំនិងរាងកាយ។ កីឡារត់ប្រណាំងនិងការជិះកង់គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចូលចិត្តសកម្មភាពបែបឯកជនឬជាក្រុមតូចៗ។ សកម្មភាពក្រៅផ្ទះទាំងនេះជួយកាត់បន្ថយពេលវេលានៃការប្រើប្រាស់ទូរស័ព្ទដៃដែលលើសកម្រិតនិងបង្កគ្រោះថ្នាក់។ ការលេងកីឡាបង្រៀនឱ្យយុវជនចេះធ្វើការងារជាក្រុមនិងមានស្មារតីតស៊ូមិនបោះបង់ទោះបីជាស្ថិតក្នុងស្ថានភាពលំបាក។ យុវវ័យដែលមានសុខភាពល្អនឹងមានថាមពលគ្រប់គ្រាន់ដើម្បីយកទៅប្រើប្រាស់ក្នុងការសិក្សានិងការងារផ្សេងៗទៀត។ ទីធ្លាសាលារៀនជារឿយៗត្រូវបានអនុញ្ញាតឱ្យសិស្សលេងកីឡាបន្ទាប់ពីម៉ោងសិក្សាត្រូវបានបញ្ចប់ជាស្ថាពរ។ ការប្រកួតកីឡានៅក្នុងសាលាជួយឱ្យសិស្សមានភាពក្លាហាននិងហ៊ានបញ្ចេញសមត្ថភាពរបស់ខ្លួននៅចំពោះមុខអ្នកដទៃ។ ក្មេងស្រីៗក៏ចាប់ផ្តើមងាកមកចូលចិត្តលេងកីឡាច្រើនជាងមុនដូចជាការរាំបែបអេរ៉ូប៊ិកឬការលេងបាល់បោះជាដើម។ ការហាត់កីឡាប្រដាល់គុនខ្មែរក៏កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីយុវជនដែលចង់ថែរក្សាមរតកវប្បធម៌ដូនតា។ ភាពរហ័សរហួននិងកម្លាំងមាំមួនដែលទទួលបានពីការលេងកីឡានឹងជួយការពាររាងកាយពីជំងឺដង្កាត់ផ្សេងៗបានយ៉ាងល្អ។ រាល់ពេលដែលបានលេងកីឡាជុំគ្នាពួកគេតែងតែមានអារម្មណ៍រីករាយនិងបាត់អស់នូវរាល់ក្ដីកង្វល់ទាំងឡាយ។ រដ្ឋាភិបាលនិងសប្បុរសជនតែងតែជួយសាងសង់តារាងកីឡានៅតាមសាលារៀនដើម្បីលើកកម្ពស់វិស័យកីឡាជាតិ។ ការយល់ដឹងពីសារៈសំខាន់នៃកីឡាជួយឱ្យក្មេងៗចេះចាត់ចែងពេលវេលាផ្ទាល់ខ្លួនឱ្យមានតុល្យភាពនិងមានន័យ។ មិត្តភាពដែលបង្កើតឡើងនៅលើទីលានកីឡាគឺជាមិត្តភាពដែលពោរពេញដោយភាពស្មោះត្រង់និងការគោរពគ្នាទៅវិញទៅមក។ យុវជនខ្មែរជំនាន់ក្រោយមានសក្ដានុពលខ្លាំងណាស់ក្នុងការក្លាយជាអត្តពលិកអាជីពប្រសិនបើទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ។ ចូររួមគ្នាជំរុញឱ្យកុមារគ្រប់រូបចេះស្រឡាញ់កីឡាដើម្បីកសាងធនធានមនុស្សដែលមានទាំងចំណេះដឹងនិងសុខភាពមាំមួន។ កីឡានាំមកនូវសន្តិភាពផ្លូវចិត្តនិងសាមគ្គីភាពដែលជាគ្រឹះដ៏សំខាន់សម្រាប់ជោគជ័យនៃជីវិតរស់នៅប្រចាំថ្ងៃ។ ពិភពឌីជីថលបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានឡើយសម្រាប់ក្មេងជំទង់នៅក្នុងយុគសម័យទំនើបនេះ។ ការលេងហ្គេមលើទូរស័ព្ទដៃគឺជាការកម្សាន្តដ៏ពេញនិយមបំផុតដែលពួកគេតែងតែធ្វើនៅពេលជួបជុំមិត្តភក្តិ។ ហ្គេមអនឡាញជួយឱ្យពួកគេអាចប្រកួតប្រជែងនិងទំនាក់ទំនងជាមួយមនុស្សមកពីគ្រប់ទិសទីជុំវិញពិភពលោកបាន។ ការថតរូបលេងនិងការបង្កើតវីដេអូខ្លីៗនៅលើកម្មវិធីទិកតុកគឺជាសកម្មភាពកម្សាន្តដ៏រីករាយរបស់ក្មេងស្រីៗ។ បណ្ដាញសង្គមដូចជាហ្វេសប៊ុកនិងអុីនស្តាក្រាមត្រូវបានប្រើប្រាស់ដើម្បីចែករំលែកសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។ ការប្រើប្រាស់បច្ចេកវិទ្យាជួយឱ្យពួកគេអាចបន្តការសិក្សានិងស្រាវជ្រាវព័ត៌មានថ្មីៗបានយ៉ាងរហ័សទាន់ចិត្តបំផុត។ ទោះជាយ៉ាងណាក៏ដោយការប្រើប្រាស់ទូរស័ព្ទដៃច្រើនហួសប្រមាណអាចប៉ះពាល់ដល់ការសិក្សានិងសុខភាពភ្នែករបស់ក្មេងៗ។ មាតាបិតាគួរតែតាមដាននិងផ្ដល់ដំបូន្មានដល់កូនៗអំពីរបៀបប្រើប្រាស់អ៊ីនធឺណិតឱ្យមានសុវត្ថិភាពនិងផលចំណេញ។ ការលេងហ្គេមក្នុងកម្រិតសមស្របអាចជួយពង្រឹងភាពវៃឆ្លាតនិងការសម្រេចចិត្តបានលឿននៅក្នុងស្ថានភាពស្មុគស្មាញ។ ក្មេងជំទង់ខ្មែរមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់កម្មវិធីកែច្នៃរូបភាពនិងវីដេអូឱ្យមានភាពទាក់ទាញខ្លាំង។ ការបង្កើតក្រុមជជែកគ្នាលេងតាមតេឡេក្រាមជួយឱ្យមិត្តភក្តិអាចជួយគ្នាក្នុងការធ្វើកិច្ចការផ្ទះនិងការពិភាក្សាមេរៀន។ ពិភពអ៊ីនធឺណិតគឺជាឃ្លាំងចំណេះដឹងដ៏ធំធេងដែលយុវជនអាចស្វែងយល់អំពីវប្បធម៌និងភាសាបរទេសផ្សេងៗបាន។ ការលេងហ្គេមជាក្រុមបង្រៀនឱ្យពួកគេចេះសហការគ្នាដើម្បីសម្រេចបាននូវជោគជ័យរួមដែលជាជំនាញដ៏សំខាន់។ ទម្លាប់នៃការឆែកមើលព័ត៌មានតាមបណ្ដាញសង្គមរៀងរាល់ព្រឹកនិងល្ងាចបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃទៅហើយ។ ភាពច្នៃប្រឌិតរបស់យុវជនត្រូវបានបង្ហាញចេញតាមរយៈការបង្កើតមាតិកាដែលប្លែកៗនិងមានប្រយោជន៍ដល់សង្គម។ យើងគួរតែលើកទឹកចិត្តឱ្យពួកគេប្រើប្រាស់បច្ចេកវិទ្យាដើម្បីកសាងអនាគតនិងការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួន។ អ៊ីនធឺណិតក៏ជាកន្លែងដែលពួកគេអាចស្វែងរកមិត្តភក្តិថ្មីៗដែលមានចំណូលចិត្តដូចគ្នាបានយ៉ាងងាយស្រួលបំផុត។ ការការពារឯកជនភាពនៅលើប្រព័ន្ធអនឡាញគឺជាចំណុចសំខាន់ដែលក្មេងជំទង់គ្រប់រូបត្រូវតែយល់ដឹងនិងប្រុងប្រយ័ត្ន។ បច្ចេកវិទ្យាឌីជីថលនឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូររបៀបរស់នៅរបស់យុវជនខ្មែរនាពេលអនាគត។ រាល់ការកម្សាន្តតាមប្រព័ន្ធឌីជីថលគួរតែស្ថិតក្រោមការគ្រប់គ្រងពេលវេលាឱ្យបានល្អដើម្បីកុំឱ្យខាតបង់ការងារសំខាន់។ យុវវ័យដែលវៃឆ្លាតនឹងចេះទាញយកផលប្រយោជន៍ពីអ៊ីនធឺណិតដើម្បីពង្រីកចំណេះដឹងនិងសមត្ថភាពរបស់ខ្លួនជានិច្ច។ ចូរប្រើប្រាស់ឧបករណ៍ឌីជីថលជាជំនួយការដ៏ល្អសម្រាប់ជីវិតរស់នៅនិងការសិក្សាឱ្យបានត្រឹមត្រូវនិងមានសីលធម៌។ កុមារនិងក្មេងជំទង់ជាច្រើនដែលរស់នៅតាមតំបន់ជនបទតែងតែជួយការងារផ្ទះបន្ទាប់ពីត្រឡប់មកពីសាលារៀនវិញ។ ការជួយឪពុកម្តាយលក់ដូរនៅតាមតូបចាប់ហួយគឺជាសកម្មភាពដ៏គួរឱ្យសរសើរដែលបង្ហាញពីការដឹងគុណនិងភាពតស៊ូ។ យុវជនខ្លះត្រូវប្រញាប់ទៅផ្ទះដើម្បីជួយមើលថែទាំប្អូនៗនិងរៀបចំបាយទឹកខណៈពេលដែលមាតាបិតាកំពុងរវល់ការងារ។ នៅតាមខេត្តក្មេងៗមានភារកិច្ចជួយដេញគោចូលក្រោលឬស្រោចដំណាំបន្លែបង្ការនៅជុំវិញផ្ទះជារៀងរាល់ល្ងាច។ ការជួយកិច្ចការស្រែចម្ការតាមលទ្ធភាពគឺជាផ្នែកមួយនៃជីវិតរស់នៅដែលបង្រៀនឱ្យពួកគេចេះស្រឡាញ់ការងារនិងដីធ្លី។ សកម្មភាពទាំងនេះជួយឱ្យពួកគេយល់ពីតម្លៃនៃប្រាក់កាសនិងការលំបាករបស់ឪពុកម្តាយក្នុងការចិញ្ចឹមបីបាច់ថែរក្សា។ ភាពកតញ្ញូចំពោះអ្នកមានគុណត្រូវបានបង្ហាញតាមរយៈការស្ម័គ្រចិត្តជួយការងារដោយមិនចាំបាច់មានការបង្ខិតបង្ខំ។ ការជួយលក់ដូរនៅតាមផ្សារជួយឱ្យក្មេងៗមានភាពក្លាហានក្នុងការធ្វើទំនាក់ទំនងនិងមានជំនាញក្នុងការគិតលេខបានលឿន។ ក្មេងជំទង់ខ្លះថែមទាំងចេះជួយជួសជុលរបស់របរប្រើប្រាស់ក្នុងផ្ទះដែលខូចខាតបន្តិចបន្តួចដោយប្រើជំនាញផ្ទាល់ខ្លួន។ ការបែងចែកពេលវេលារវាងការសិក្សានិងការជួយការងារគ្រួសារជួយឱ្យពួកគេក្លាយជាមនុស្សដែលមានវិន័យនិងការទទួលខុសត្រូវ។ មាតាបិតាតែងតែមានមោទនភាពចំពោះកូនៗដែលចេះជួយយកអាសារនិងមានចិត្តសប្បុរសចំពោះសមាជិកក្នុងគ្រួសារ។ ការរៀនធ្វើការងារតាំងពីក្មេងជួយឱ្យពួកគេមានភាពរឹងមាំនិងអាចដោះស្រាយបញ្ហាផ្សេងៗក្នុងជីវិតបានយ៉ាងរលូន។ ទោះបីជាមមាញឹកនឹងការងារក៏ដោយក៏ពួកគេមិនដែលបោះបង់ការសិក្សានិងតែងតែឆ្លៀតពេលធ្វើកិច្ចការផ្ទះជានិច្ច។ សង្គមខ្មែរឱ្យតម្លៃខ្ពស់លើកុមារដែលចេះជួយទុក្ខធុរៈគ្រួសារនិងមានចរិយាមារយាទរាបសារគួរឱ្យស្រឡាញ់រាប់អាន។ ការងារផ្ទះដ៏សាមញ្ញដូចជាការបោសសម្អាតផ្ទះក៏រួមចំណែកក្នុងការបង្កើតបរិយាកាសកក់ក្តៅនិងមានសុភមង្គល។ យុវជនដែលចេះជួយគ្រួសារនឹងក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់សង្គមជាតិនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ ភាពឧស្សាហ៍ព្យាយាមរបស់ពួកគេគឺជាគំរូដ៏ល្អសម្រាប់ក្មេងៗជំនាន់ក្រោយឱ្យយកតម្រាប់តាមនិងប្រតិបត្តិតាមជានិច្ច។ ការងារកសិកម្មបង្រៀនឱ្យពួកគេស្គាល់ពីតម្លៃនៃធម្មជាតិនិងការអត់ធ្មត់រង់ចាំលទ្ធផលដែលកើតចេញពីកម្លាំងញើសឈាម។ រាល់សកម្មភាពដែលជួយសម្រាលបន្ទុកគ្រួសារសុទ្ធតែមានតម្លៃមហាសាលនិងមិនអាចកាត់ថ្លៃបានឡើយសម្រាប់មាតាបិតា។ ភាពស្និទ្ធស្នាលរវាងសមាជិកគ្រួសារកាន់តែរឹងមាំតាមរយៈការធ្វើការងារជុំគ្នាដោយក្ដីរីករាយនិងការយោគយល់គ្នា។ ចូររក្សានូវទឹកចិត្តដ៏ល្អប្រពៃនេះឱ្យបានខ្ជាប់ខ្ជួនដើម្បីកសាងគ្រួសារមួយដែលពោរពេញដោយស្នាមញញឹមនិងសេចក្តីសុខ។ សេចក្តីល្អដែលកើតចេញពីទង្វើតូចតាចនឹងនាំមកនូវលទ្ធផលដ៏អស្ចារ្យសម្រាប់ជីវិតរស់នៅរបស់អ្នកជានិរន្តរ៍តទៅ។ សរុបមកវិញសកម្មភាពក្រោយសាលារៀនគឺជាផ្នែកមួយដែលជួយឱ្យយុវជនខ្មែរលូតលាស់ទាំងចំណេះដឹងនិងបទពិសោធន៍។ មិនថាជាការរៀនបន្ថែមលេងកីឡាលេងហ្គេមឬជួយការងារផ្ទះនោះទេរាល់សកម្មភាពទាំងនេះសុទ្ធតែមានអត្ថន័យរៀងៗខ្លួន។ ការចេះចាត់ចែងពេលវេលាឱ្យបានត្រឹមត្រូវនឹងជួយឱ្យក្មេងៗអាចសម្រេចបាននូវបំណងប្រាថ្នានិងមានជីវិតដ៏ស្រស់បំព្រង។ សូមឱ្យយុវជនគ្រប់រូបបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឯងនិងធ្វើជាកូនល្អសិស្សល្អដើម្បីអនាគតដ៏រុងរឿងនៃកម្ពុជា។